គុនខ្មែរ ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថាជា Kun Khmer គឺជាក្បាច់គុនប្រដាល់បុរាណមួយរបស់កម្ពុជា ដែលមានប្រវត្តិដ៏ចំណាស់និងចាក់ឫសជ្រៅក្នុងសង្គមខ្មែរ។ ក្បាច់គុននេះត្រូវបានគេជឿថាមានតាំងពីសម័យអង្គរ ពិសេសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលមានភស្តុតាងជាច្រើនឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននាពុទ្ធសករាជទី១២។ ចម្លាក់ទាំងនោះបង្ហាញពីក្បាច់ប្រដាល់ដែលស្រដៀងទៅនឹងក្បាច់ប្រដាល់ចិនផងដែរ។ គុនខ្មែរបានវិវត្តន៍ឆ្លងកាត់ដំណាក់កាលជាច្រើនជំនាន់ រហូតបង្កើតបានជាច្បាប់និងលក្ខណៈពិសេសរបស់ខ្លួន ដែលមិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលនូវមរតកវប្បធម៌ដ៏សម្បូរបែបផងដែរ។ គុនខ្មែរមិនមែនត្រឹមតែក្បាច់ប្រយុទ្ធនោះទេ តែជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរតាំងពីបុរាណកាល។ ក្បាច់ប្រយុទ្ធដែលប្រើកែង និងជង្គង់ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងគុនខ្មែរ។ ក្រៅពីនេះ គុនខ្មែរបានរួមបញ្ចូលនូវធាតុផ្សំវប្បធម៌ផ្សេងទៀត ដូចជាការសាក់យ័ន្ត ក្រណាត់ចងក្បាល ការចងស្នាប់ដៃ និងការរាំគុនគ្រូ ដែលសុទ្ធសឹងតែជាផ្នែកសំខាន់នៃការប្រកួត។ ដើមឡើយការប្រកួតមាន ១២ ទឹក ហើយកីឡាកររុំដៃដោយអំបោះឆៅ ដែលត្រូវបានគេហៅថា "អំបោះភ្លុក"។ ពណ៌សរបស់អំបោះនេះតំណាងឱ្យភាពបរិសុទ្ធ ភាពស្មោះត្រង់ និងភាពស្អាតស្អំ ដែលឆ្លុះបញ្ចាំងពីជំនឿ និងទស្សនៈវិជ្ជមានរបស់ខ្មែរ។ ដោយសារតែលក្ខណៈដែលអាចបង្កគ្រោះថ្នាក់នៃការប្រកួតគុនខ្មែរបុរាណ ដែលជារឿយៗបណ្តាលឱ្យមានរបួសធ្ងន់ ឬស្លាប់ អាជ្ញាធរបារាំងក្នុងសម័យអាណាព្យាបាល ពីសតវត្សទី២០ បានសម្រេចផ្លាស់ប្តូររបៀបប្រកួត។ ពួកគេបានណែនាំឱ្យមានការប្រើប្រាស់ស្រោមដៃទំនើប និងកាត់បន្ថយចំនួនទឹកប្រកួតមកត្រឹម ៥ ទឹកប៉ុណ្ណោះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យគុនខ្មែរវិវត្តន៍ទៅរកទម្រង់ទំនើបកម្មមួយ ស្របតាមស្តង់ដារកីឡាអន្តរជាតិ។ ក្នុងរបបខ្មែរក្រហម គិតពី ១៩៧៥ ដល់ ១៩៧៩ គុនខ្មែរ ក៏ដូចជាទម្រង់សិល្បៈ និងវប្បធម៌ខ្មែរជាច្រើនទៀត បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ គ្រូគុន និងអ្នកប្រដាល់ជាច្រើននាក់បានស្លាប់ ហើយឯកសារទាក់ទងនឹងក្បាច់គុននេះក៏ត្រូវបានដុតបំផ្លាញស្ទើរតែទាំងស្រុង។ ការអនុវត្តន៍ប្រពៃណីមួយចំនួន ដូចជាការប្រើប្រាស់ "ទៃគ្រូ" អំបោះសូត្រឈ្នួតក្បាល ក៏ស្ទើរតែបាត់បង់ទាំងស្រុងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពីរបបខ្មែរក្រហមដួលរលំ គុនខ្មែរបានរស់ឡើងវិញបន្តិចម្ដងៗ ក្រោមការខិតខំប្រឹងប្រែងរបស់កីឡាករ និងគ្រូគុនជំនាន់ក្រោយ។ គុនខ្មែរ គឺជាប្រភេទកីឡាប្រដាល់សេរីមួយ ដែលមាន ច្បាប់ និងបទបញ្ជាច្បាស់លាស់ សម្រាប់ការប្រកួត ច្បាប់ទាំងនោះ គឺជា "គន្លងច្បាប់ប្រដាល់" ដែលគ្រប់កីឡាករ និងអាជ្ញាកណ្ដាលត្រូវអនុវត្តតាម។ ដោយសារកម្ពុជាជួបសង្គ្រាម ទើបការអនុវត្តមួយចំនួនមានការប្រែប្រួល ដូចជា សំភារៈប្រើប្រាស់ក្នុងការប្រកួត និងអត្ថន័យនៃក្បាច់នីមួយៗ។ ការផ្តោតសំខាន់គឺការស្រាវជ្រាវ ស្វែងយល់ពីប្រភពដើម និងការប្រើប្រាស់សម្ភារៈនីមួយៗ ជាពិសេសក្រមា ដើម្បីរក្សា និងលើកកម្ពស់តម្លៃពិតប្រាកដនៃគុនខ្មែរ។ ក្រមាគឺជាសម្ភារៈដែលបត់បែនបាន ហើយការប្រើប្រាស់របស់វាឆ្លុះបញ្ចាំងពី មុខងារប្រើប្រាស់ជាក់ស្តែង និងតម្លៃវប្បធម៌ ប្រពៃណី ជាជាងការបែងចែកឋានៈសង្គម។ ក្រមាគឺជា ផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ និងប្រពៃណី របស់គុនខ្មែរ ទោះបីជាការប្រើប្រាស់ក្នុងពេលប្រកួតបានផ្លាស់ប្ដូរទៅតាមលក្ខខណ្ឌសុវត្ថិភាពទំនើបក៏ដោយ។ បច្ចុប្បន្ន គុនខ្មែរត្រូវបានចាត់ទុកជាកីឡាលំដាប់ទីមួយក្នុងប្រទេសកម្ពុជា។ វាបានទទួលការចាប់អារម្មណ៍ឡើងវិញ ទាំងក្នុងស្រុក និងក្រៅស្រុក។ ទោះបីជាមានការបាត់បង់នូវប្រពៃណីខ្លះៗក៏ដោយ គុនខ្មែរកំពុងត្រូវបានលើកស្ទួយ និងអភិវឌ្ឍន៍ដើម្បីរក្សាអត្តសញ្ញាណដើមរបស់ខ្លួន។ គុនខ្មែរមិនត្រឹមតែជាកីឡានោះទេ ប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីជំនឿ ប្រពៃណី និងទស្សនៈរបស់សង្គមខ្មែរផងដែរ។ អំបោះសូត្រឈ្នួតក្បាល "ទៃគ្រូ" គឺជាខ្សែអំបោះឆៅធំៗដែលវេញបញ្ចូលគ្នាដូចខ្សែពួរ ហើយចុងម្ខាងៗមានសណ្ឋានដូចប្រមោយដំរី។ វាត្រូវបានគេពាក់នៅលើក្បាលកីឡាករដើម្បីឱ្យអារម្មណ៍មានភាពនឹងនរ និងមានទំនុកចិត្តដូចសត្វដំរី។ មុននឹងពាក់ ទៃគ្រូត្រូវធ្វើពិធីសូត្រមន្តគាថាអភិសេកឱ្យក្លាយជាខ្សែមង្គល។ ការបាត់បង់នូវ ទំនៀមទម្លាប់នៃការប្រើប្រាស់ ទៃគ្រូ ហើយត្រូវបានជំនួសដោយ ក្រមា ក្នុងពិធី ឬការហ្វឹកហាត់មួយចំនួន គឺពិតជាឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃសង្គ្រាម ក៏ដូចជា ការបាត់បង់ចំណេះដឹង និងការអនុវត្តបែបបុរាណ របស់គុនខ្មែរ។ នៅក្នុងសង្គមខ្មែរ ក្រមាត្រូវបានចាត់ទុកជាការប្រើប្រាស់នៅផ្ទះ ឬក្នុងកម្មវិធីធម្មតា មិនមែនជាផ្នែកនៃគតិយុត្តកីឡាផ្លូវការនោះទេ។ ការដែលវាលែងត្រូវបានប្រើប្រាស់ជាផ្លូវការក្នុងការប្រកួតគុនខ្មែរសម័យទំនើប គឺដោយសារការវិវត្តន៍នៃច្បាប់កីឡាដើម្បីសុវត្ថិភាព និងស្តង់ដារអន្តរជាតិ ជាជាងការបែងចែកឋានៈនៃសម្ភារៈក្នុងសង្គម។ តន្ត្រីគុនខ្មែរ ត្រូវបានគេលេងកំដរការប្រកួត ដោយប្រើ វង់ភ្លេងប្រដាល់ វាគឺជា វង់ភ្លេងប្រពៃណីខ្មែរសុទ្ធសាធ ដែលត្រូវបានប្រើប្រាស់តាំងពីបុរាណកាលមកម្ល៉េះសម្រាប់កំដរការប្រកួតប្រដាល់ និងពិធីផ្សេងៗ។ ហើយត្រូវបាននាំមកកម្ពុជានៅចុងសតវត្សទី៨ ឬដើមសតវត្សទី៩ ក្នុងរាជព្រះបាទជ័យវរ្ម័នទី២។ ឧបករណ៍សំខាន់ៗនៃវង់ភ្លេងប្រដាល់រួមមាន ស្គរ ស្រឡៃ និងឈិង។ បទភ្លេងនេះមានឈ្មោះថា "ខ្លងយោន" ដែលពាក្យ "ខ្លង" មានន័យថាស្គរ និង "យោន" មានន័យថាឈ្នះ។ ដូច្នេះ "ខ្លងយោន" មានន័យថា "ស្គរឈ្នះ"។ ការហៅឈ្មោះខុសនូវបទភ្លេងនេះ ខ្លងយោន ទៅជាខ្លងធ្នាក់ ដោយអ្នកជំនាន់ក្រោយ គឺជាបញ្ហាដែលឆ្លុះបញ្ចាំងពីការបាត់បង់ឯកសារ និងចំណេះដឹងអំពីវប្បធម៌ក្នុងសម័យសង្គ្រាម។ វាបង្ហាញពីសារៈសំខាន់នៃការអប់រំ និងការអភិរក្សដើម្បីធានាថាឈ្មោះ និងអត្ថន័យដើមនៃវប្បធម៌ខ្មែរត្រូវបានយល់ត្រឹមត្រូវ។ គុនគ្រូ គឺជា របាំសំពះគ្រូ ដែលអ្នកប្រដាល់គុនខ្មែរត្រូវរាំមុនពេលចាប់ផ្តើមការប្រកួត គោលបំណងនៃរបាំនេះ គឺដើម្បី រំលឹកគុណគ្រូដើម ដែលបានបង្កើត និងបង្រៀនក្បាច់គុននេះ ក៏ដូចជា បួងសួងសុំពរជ័យ និងភ្ជាប់ស្មារតី របស់ខ្លួនទៅនឹងដួងវិញ្ញាណរបស់គុនគ្រូផងដែរ។ ការរាំនេះមិនមែនត្រឹមតែជាកាយវិការសាមញ្ញនោះទេ តែជាការបង្ហាញពី ការគោរពដឹងគុណ ទៅកាន់គ្រូដើមនៃក្បាច់គុន ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ជំនឿដ៏មុតមាំរបស់ខ្មែរលើគុណគ្រូ និងការគោរពបូជាចំពោះអ្នកមានគុណ។ ក្បាច់រាំទាំង ២០ នៃគុនគ្រូ មានដូចជា ឥសូរជាន់ភ្នំ, កិន្នរបាចផ្កា, ព្រះរាមថ្លែងសរ ជាដើម។ គ្រប់ក្បាច់ទាំងអស់សុទ្ធសឹងតែមានបង្កប់នូវតួអង្គអវតាររបស់អទិទេព និងរឿងរ៉ាវក្នុងទេវកថាខ្មែរ ដែលឆ្លុះបញ្ចាំងពីជំនឿសាសនា និងសិល្បៈរបាំបុរាណរបស់ខ្មែរ។ វាត្រូវបានគេប្រើប្រាស់ក្នុងវប្បធម៌ជំនឿរបស់កម្ពុជា ដើម្បីផ្តល់កម្លាំង និងទម្ងន់ដៃដូចសត្វដំរី។ ការអនុវត្តន៍ទាំងនេះឆ្លុះបញ្ចាំងពីការបញ្ចូលគ្នារវាងកីឡា និងអបិយជំនឿក្នុងសង្គមខ្មែរ។ សរុបមក គុនខ្មែរគឺជាក្បាច់គុនមួយដែលពោរពេញទៅដោយអត្ថន័យ និងតម្លៃវប្បធម៌។ វាបានឆ្លងកាត់ការប្រែប្រួលជាច្រើនក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែវានៅតែបន្តជាផ្នែកដ៏សំខាន់មួយនៃមរតកជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ ជំនឿ និងប្រពៃណីដ៏សម្បូរបែបរបស់ប្រជាជនកម្ពុជា។